ត្រាវឆឹង ជាបង្អែមដែលមានរសជាតិផ្អែម ឈ្ងុយដូង និងមានសាច់ត្រាវទន់ខាប់ៗ។ វាមានគ្រឿងផ្សំដូចជា មើមត្រាវ ស្ករស អំបិល ខ្ទិះដូង និង ម្សៅឆា។ ជាដំបូង ស្ងោរមើមត្រាវឱ្យផុយទន់ល្អ រួចស្រង់ចេញទុកមួយឡែក។ បន្ទាប់មកចាក់ខ្ទិះដូងចូលក្នុងឆ្នាំងមួយ ដាក់ស្លឹកតើយ ស្ករស និងអំបិលចូលរួច ដាំដោយកូរតិចៗរហូតដល់ពុះនិងឡើងឈ្ងុយ។ រួច ដាក់ត្រាវដែលស្ងោរហើយចូលឆឹងជាមួយខ្ទិះដូងប្រហែល ១០ ទៅ១៥ នាទីឱ្យត្រាវចូលជាតិស្ករនិងខ្ទិះដូង។ ទឹកខ្ទិះនឹងចាប់ផ្ដើមខាប់។ បន្ទាប់មកទៀត បើចង់ឱ្យទឹកខាប់ជាងនេះ អាចចាក់ម្សៅឆាដែលលាយទឹករួចចូលបន្តិចកូរឱ្យសព្វ រហូតដល់ខាប់តាមចំណូលចិត្ត។ ជាចុងក្រោយ ដួសដាក់ចានញ៉ាំទាំងក្តៅៗ ឬត្រជាក់។